ហានិភ័យនៃគ្រោះអគ្គីភ័យនៅក្នុងអំឡុងពេលរដូវប្រាំងនៅកម្ពុជា គឺជាវិបត្តិសន្តិសុខ និងសុវត្ថិភាពដ៏គួរឱ្យព្រួយបារម្ភបំផុត។ ដែលតែងតែបង្កនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ សេដ្ឋកិច្ចគ្រួសារ និងសូម្បីតែអាយុជីវិតរបស់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ។ នៅពេលដែលធាតុអាកាសចាប់ផ្ដើមក្ដៅហួតហែងខ្លាំង ចាប់ពីដើមខែមករា រហូតដល់ពាក់កណ្ដាលខែមេសា ភាពស្ងួតនៃបរិយាកាសរួមផ្សំជាមួយនឹងកម្លាំងខ្យល់បក់បោកខ្លាំង បានប្រែក្លាយបរិស្ថានជុំវិញខ្លួនយើងឱ្យទៅជាលក្ខខណ្ឌអំណោយផលបំផុតសម្រាប់មហន្តរាយ។ ក្នុងស្ថានភាពបែបនេះ សូម្បីតែកម្ទេចភ្លើងតូចមួយដែលមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ ក៏អាចរាលដាលក្លាយជាអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ។ ដែលពិបាកនឹងគ្រប់គ្រងក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ការយល់ដឹងឱ្យបានស៊ីជម្រៅអំពីឫសគល់នៃបញ្ហា និងការរៀបចំយុទ្ធសាស្ត្រឆ្លើយតបឱ្យបានហ្មត់ចត់ គឺជាកិច្ចការអាទិភាពដែលបុគ្គលគ្រប់រូប និងសហគមន៍ទាំងមូលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ ដើម្បីការពាររាល់សមិទ្ធផលដែលយើងបានខិតខំកសាងមកអស់មួយជីវិត។ នៅក្នុងបរិបទនៃសង្គមកម្ពុជា គ្រោះអគ្គីភ័យក្នុងរដូវប្រាំងមិនមែនកើតឡើងដោយចៃដន្យសុទ្ធសាធនោះទេ។ ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងកត្តាមនុស្ស និងការប្រែប្រួលនៃស្ថានភាពធម្មជាតិ។ មូលហេតុចម្បងដែលនាំឱ្យមានគ្រោះមហន្តរាយនេះ គឺផ្ដើមចេញពីការធ្វេសប្រហែសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាចំណុចខ្សោយដ៏ធំមួយ។ ការប្រើប្រាស់ភ្លើងសម្រាប់ចម្អិនអាហារដោយប្រើអុស ឬធ្យូង ហើយខកខានមិនបានពន្លត់ឱ្យអស់មុនពេលចាកចេញពីផ្ទះ ឬមុនពេលចូលគេង គឺជាហានិភ័យលាក់មុខដែលតែងតែបង្កជាបញ្ហាជាញឹកញាប់។ លើសពីនេះ ទំនៀមទម្លាប់នៃការអុជធូបទៀនទុកចោលក្នុងឱកាសពិធីបុណ្យផ្សេងៗ ឬការបោះកន្ទុយបារីដែលមិនទាន់ពន្លត់លើស្មៅស្ងួត គឺជាសកម្មភាពដែលមើលទៅហាក់ដូចជាតូចតាច ប៉ុន្តែវាគឺជាកាតាលីករដ៏គ្រោះថ្នាក់បំផុតនៅកណ្ដាលអាកាសធាតុក្ដៅហួតហែង។ បញ្ហាប្រព័ន្ធអគ្គិសនីក៏ជាមូលហេតុដ៏ចម្បងមួយទៀត ដែលបង្កឱ្យមានអគ្គីភ័យយ៉ាងសន្ធោសន្ធៅនៅតាមតំបន់ទីប្រជុំជន និងផ្សារនានា។ នៅពេលដែលសីតុណ្ហភាពខាងក្រៅឡើងកម្ដៅខ្លាំងក្នុងរដូវប្រាំង តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដើម្បីកាត់បន្ថយកម្ដៅ ដូចជាការបើកម៉ាស៊ីនត្រជាក់ កង្ហារ និងទូទឹកកក មានការកើនឡើងខ្ពស់ខុសពីធម្មតា។ ការប្រើប្រាស់ឧបករណ៍អគ្គិសនីដែលមានកម្លាំងវ៉ាត់ខ្ពស់ច្រើនក្នុងពេលតែមួយ អាចធ្វើឱ្យខ្សែភ្លើងឡើងកម្ដៅខ្លាំងលើសពីកម្រិតកំណត់ ឬដែលយើងហៅថាការប្រើលើសចំណុះ។ ប្រសិនបើការរៀបចំបណ្ដាញអគ្គិសនីនៅក្នុងផ្ទះមានសភាពចាស់ ឬត្រូវបានតម្លើងដោយខុសបច្ចេកទេស។ វានឹងបង្កឱ្យមានការឆ្លងចរន្តអគ្គិសនីដែលបង្កើតជាអណ្ដាតភ្លើងឆាបឆេះយ៉ាងលឿនតាមរយៈស្រទាប់ជ័រនៃខ្សែភ្លើង ដែលពិបាកនឹងទប់ស្កាត់បានទាន់ពេលវេលា។ ក្រៅពីកត្តាខាងក្នុងផ្ទះ សកម្មភាពនៅខាងក្រៅលំនៅដ្ឋានដូចជាការដុតកាកសំណល់ សំរាម និងស្មៅស្ងួត ក៏ជាប្រភពនៃហានិភ័យដែលមិនអាចមើលរំលងបានដែរ។ នៅតាមតំបន់ជនបទ ឬជាយក្រុង ប្រជាពលរដ្ឋជារឿយៗតែងតែប្រើប្រាស់វិធីដុតដើម្បីសម្អាតដីចម្ការ ឬដុតកម្ទេចកាកសំណល់ផ្សេងៗ។ ក្នុងកំឡុងពេលដែលមានខ្យល់បក់ខ្លាំង កម្ទេចភ្លើងតូចៗអាចហោះហើរទៅតាមខ្យល់ និងធ្លាក់លើដំបូលផ្ទះដែលធ្វើពីស្លឹក ឬស្មៅស្ងួតដែលនៅក្បែរនោះ។ ដែលជាមូលហេតុបង្កជាភ្លើងឆេះរាលដាលឆ្លងកាត់របងផ្ទះ ឬចូលទៅក្នុងតំបន់លំនៅដ្ឋានយ៉ាងគំហុក។ ការដុតព្រៃដើម្បីយកផ្ទៃដីកសិកម្មក៏អាចក្លាយជាមហាអគ្គីភ័យដែលរាលដាលហួសពីការគ្រប់គ្រង។ ដែលមិនត្រឹមតែបំផ្លាញជម្រកសត្វពាហនៈ និងផលដំណាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់សហគមន៍ទាំងមូលផងដែរ។ ជារួមមក គ្រោះអគ្គីភ័យក្នុងរដូវប្រាំងគឺជាបញ្ហាកើតចេញពីការរួមផ្សំគ្នារវាងការធ្វេសប្រហែសរបស់មនុស្ស និងកត្តាអាកាសធាតុដែលអំណោយផល។ ការយល់ដឹងពីមូលហេតុទាំងនេះគឺជាជំហានដំបូងដ៏សំខាន់ក្នុងការកសាងភាពធន់ និងការការពារ។ ប្រសិនបើបុគ្គលម្នាក់ៗមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងភ្លើងចម្អិនអាហារ ពិនិត្យប្រព័ន្ធអគ្គិសនីឱ្យបានត្រឹមត្រូវ និងចៀសវាងការដុតសម្រាមដោយខ្វះការត្រួតពិនិត្យ នោះយើងនឹងអាចកាត់បន្ថយហានិភ័យនៃមហន្តរាយនេះបានយ៉ាងច្រើន។ សន្តិសុខពីគ្រោះអគ្គីភ័យ មិនមែនជាការទទួលខុសត្រូវរបស់នរណាម្នាក់ឡើយ។ ប៉ុន្តែវាគឺជាកិច្ចការរួមដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាព និងស្ថិរភាពនៃសង្គមជាតិយើងជានិរន្តរ៍។ វិធានការបង្ការ និងការត្រៀមលក្ខណៈជាមុន គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត។ ព្រោះវាជួយកាត់ផ្ដាច់កត្តាផ្សេងៗដែលនាំឱ្យកើតមានអណ្ដាតភ្លើងតាំងពីដំបូង។ នៅក្នុងបរិបទនៃរដូវប្រាំងដែលអ្វីៗគ្រប់យ៉ាងងាយនឹងឆាបឆេះ ការដាក់ចេញនូវវិធានការបង្ការមិនមែនជាជម្រើសនោះទេ។ ប៉ុន្តែវាគឺជាកាតព្វកិច្ចសុវត្ថិភាពដែលម្ចាស់ផ្ទះ និងម្ចាស់អាជីវកម្មគ្រប់រូបត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ ការត្រៀមខ្លួនបានល្អមិនត្រឹមតែជួយការពារទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការទិញនូវសេចក្តីសុខផ្លូវចិត្តសម្រាប់សមាជិកគ្រួសារ និងសហគមន៍ជុំវិញខ្លួនផងដែរ។ សសរស្ដម្ភដំបូងបង្អស់នៃការបង្ការ គឺការយកចិត្តទុកដាក់ខ្ពស់ទៅលើការត្រួតពិនិត្យប្រព័ន្ធអគ្គិសនី ដែលជាប្រភពមេនៃគ្រោះអគ្គីភ័យក្នុងយុគសម័យទំនើប។ ម្ចាស់ផ្ទះ និងម្ចាស់អាជីវកម្មគួរតែរៀបចំឱ្យមានការត្រួតពិនិត្យបច្ចេកទេសលើខ្សែភ្លើង ឌីសង់ទ័រ និងគ្រឿងសម្ភារៈអគ្គិសនីទាំងអស់ជាប្រចាំ ជាពិសេសមុនពេលរដូវក្ដៅមកដល់។ ក្នុងករណីពិនិត្យឃើញថាមានខ្សែភ្លើងដែលមានសភាពចាស់ ស្រួយ ឬមានស្នាមរលាត់ ត្រូវតែធ្វើការផ្លាស់ប្ដូរចេញភ្លាមៗដោយអ្នកជំនាញ ដើម្បីបង្ការកុំឱ្យមានការឆ្លងចរន្តអគ្គិសនីដែលបង្កជាកម្ទេចភ្លើងឆាបឆេះ។ លើសពីនេះ ការប្រើប្រាស់ឧបករណ៍អគ្គិសនីដែលមានកម្លាំងខ្លាំង គួរតែត្រូវបានបែងចែកការប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ ដើម្បីចៀសវាងការដាក់បន្ទុកលើសចំណុះលើខ្សែភ្លើងមេ ដែលនាំឱ្យមានការឡើងកម្ដៅខ្លាំងរហូតដល់រលាយស្រទាប់ជ័រការពារ។ ទន្ទឹមនឹងការគ្រប់គ្រងប្រភពភ្លើង ការរៀបចំសម្ភារៈបង្ការ និងសង្គ្រោះបឋមនៅក្នុងលំនៅដ្ឋាន ក៏ជាកិច្ចការដែលមិនអាចខ្វះបានឡើយ។ ការបំពាក់បំពង់ពន្លត់អគ្គីភ័យយ៉ាងហោចណាស់មួយបំពង់នៅក្នុងផ្ទះ ក៏តម្រូវឲ្យមានការយល់ដឹងពីរបៀបប្រើប្រាស់វាឱ្យបានត្រឹមត្រូវផងដែរ។ វាគឺជាចំណេះដឹងមូលដ្ឋានដែលអាចជួយសង្គ្រោះស្ថានភាពបានទាន់ពេលវេលា នៅពេលដែលភ្លើងទើបតែចាប់ផ្ដើមឆេះក្នុងទ្រង់ទ្រាយតូច។ ក្រៅពីបំពង់ពន្លត់អគ្គីភ័យ អ្នកគួរត្រៀមធុងទឹក ឬធុងខ្សាច់នៅក្បែរកន្លែងងាយឆេះ ដូចជាផ្ទះបាយ ឬឃ្លាំងស្តុកឥវ៉ាន់។ ការត្រៀមលក្ខណៈបែបនេះ នឹងជួយឱ្យអ្នកអាចពន្លត់ភ្លើងបានទាន់ពេលវេលា និងការពារកុំឱ្យមានការរាលដាលខ្លាំង។ ក្រៅពីវិធានការក្នុងផ្ទះ ការគ្រប់គ្រង និងសម្អាតបរិស្ថានជុំវិញលំនៅដ្ឋាន ក៏ដើរតួជាខែលការពារយ៉ាងសំខាន់ ជាពិសេសសម្រាប់ផ្ទះដែលស្ថិតនៅក្បែរវាលស្មៅ ឬតំបន់ជនបទ។ ក្នុងរដូវប្រាំង ប្រជាពលរដ្ឋគួរតែធ្វើការកាប់ឆ្ការស្មៅស្ងួត និងកម្ទេចស្លឹកឈើនៅជុំវិញផ្ទះឱ្យបានស្អាត ដើម្បីកុំឱ្យវាដើរតួជា ផ្លូវចម្លងភ្លើង ពីខាងក្រៅចូលមកក្នុងផ្ទះ។ ទន្ទឹមនឹងនេះ ការរក្សាទុកដាក់សម្ភារៈដែលងាយឆេះខ្លាំង ដូចជា សាំង ហ្គាស ធ្យូង ឬអុស បម្រុងទុក ត្រូវតែរៀបចំដាក់ឱ្យមានរបៀបរៀបរយ និងនៅឆ្ងាយពីកន្លែងចម្អិនអាហារ ឬតំបន់ដែលមានកម្ដៅថ្ងៃខ្លាំង។ ការបង្កើត តំបន់សុវត្ថិភាព ជុំវិញផ្ទះបែបនេះ នឹងជួយកាត់បន្ថយឱកាសដែលភ្លើងពីខាងក្រៅអាចរាលដាលមកដល់ផ្ទះសម្បែងរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។ ជារួមមក វិធានការបង្ការ និងការត្រៀមលក្ខណៈ គឺជាការវិនិយោគលើសុវត្ថិភាពដែលផ្ដល់ផលចំណេញខ្ពស់បំផុត។ ការចំណាយពេលវេលាត្រឹមតែបន្តិចបន្តួចដើម្បីពិនិត្យខ្សែភ្លើង ឬសម្អាតស្មៅស្ងួតជុំវិញផ្ទះ អាចជួយបញ្ជៀសបាននូវទុក្ខសោក និងការបាត់បង់ដែលមិនអាចប៉ាន់ស្មានបាន។ ភាពម្ចាស់ការលើការបង្ការ គឺជាសញ្ញានៃការរស់នៅដោយមានការទទួលខុសត្រូវខ្ពស់ ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ការឆ្លើយតបបន្ទាន់នៅពេលមានអាសន្ន គឺជាដំណាក់កាលដ៏វីកវរ និងគ្រោះថ្នាក់បំផុត ដែលទាមទារឱ្យបុគ្គលម្នាក់ៗមានស្មារតីរឹងមាំ និងការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ។ នៅក្នុងវិនាទីដែលអណ្ដាតភ្លើងចាប់ផ្ដើមលេបត្របាក់ទ្រព្យសម្បត្តិ ការរក្សាភាពស្ងប់ស្ងាត់មិនស្លន់ស្លោ គឺជាកត្តាកំណត់ដ៏សំខាន់។ មេរៀនដែលយើងត្រូវចងចាំគឺថា ទ្រព្យសម្បត្តិអាចរកបានមកវិញ ប៉ុន្តែជីវិតមនុស្សមិនអាចរកជំនួសបានឡើយ ដូច្នេះគ្រប់សកម្មភាពឆ្លើយតបទាំងអស់ ត្រូវតែផ្អែកលើគោលការណ៍សុវត្ថិភាពជាចម្បង និងការសហការគ្នាជាធ្លុងមួយដើម្បីបង្ក្រាបសត្រូវដ៏កាចសាហាវមួយនេះ។ យុទ្ធសាស្ត្រដំបូងបង្អស់ដែលមិនអាចប្រហែសបាន គឺការផ្ដល់អាទិភាពខ្ពស់បំផុតទៅលើការជម្លៀសខ្លួន។ នៅពេលដែលសញ្ញានៃអគ្គីភ័យចាប់ផ្ដើមរីករាលដាលខ្លាំងហួសពីការគ្រប់គ្រង បេសកកម្មចម្បងគឺត្រូវជម្លៀសកុមារ មនុស្សចាស់ និងជនមានពិការភាព ចេញទៅកាន់ទីធ្លាសុវត្ថិភាពនៅខាងក្រៅអគារជាមុនសិន។ នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បែបនេះ យើងមិនត្រូវមានចិត្តរុញរា ឬព្យាយាមចូលទៅក្នុងអណ្ដាតភ្លើងដើម្បីស្រោចស្រង់ទ្រព្យសម្បត្តិ ឬឯកសារផ្សេងៗឡើយ។ ព្រោះផ្សែងពុល និងកម្ដៅដ៏សន្ធោសន្ធៅអាចធ្វើឱ្យយើងសន្លប់ ឬបាត់បង់ជីវិតត្រឹមតែរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ។ ប្រសិនបើមានផ្សែងច្រើន ការក្រាបឱ្យទាបជិតនឹងកម្រាលដីដើម្បីវារចេញ គឺជាបច្ចេកទេសសង្គ្រោះជីវិតដ៏ចាំបាច់បំផុត។ ទន្ទឹមនឹងការជម្លៀសខ្លួន ការផ្ដល់សញ្ញា និងការហៅជំនួយ ត្រូវតែធ្វើឡើងក្នុងពេលដំណាលគ្នា ដើម្បីកៀងគរកម្លាំងសរុបមកអន្តរាគមន៍។ ជនរងគ្រោះត្រូវស្រែកផ្ដល់ដំណឹងឱ្យបានខ្លាំងៗដល់អ្នកជិតខាងជុំវិញខ្លួន ដើម្បីឱ្យពួកគាត់ដឹងខ្លួន និងអាចជួយជ្រោមជ្រែងជាកម្លាំងសហគមន៍បានទាន់ពេលវេលា។ ក្នុងពេលជាមួយគ្នានោះ ត្រូវប្រញាប់ទំនាក់ទំនងទៅកាន់លេខទូរស័ព្ទសង្គ្រោះបន្ទាន់ ១១៧ ឬលេខទូរស័ព្ទរបស់នគរបាលបង្ការ និងភ្នាក់ងារពន្លត់អគ្គីភ័យក្នុងមូលដ្ឋានឱ្យបានលឿនបំផុត។ ការផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់អំពីទីតាំងកើតហេតុ និងស្ថានភាពភ្លើងឆេះ នឹងជួយឱ្យក្រុមអ្នកជំនាញអាចរៀបចំផែនការចូលមកពន្លត់ និងសង្គ្រោះបានចំគោលដៅ។ ចំពោះ បច្ចេកទេសពន្លត់បឋម វាគឺជាចំណេះដឹងវិទ្យាសាស្ត្រ ហើយយើងមិនអាចអនុវត្តតាមទម្លាប់ចាស់ៗបានឡើយ។ ប្រសិនបើអគ្គីភ័យបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី វិធានការដំបូងគេបង្អស់គឺត្រូវស្វែងរកកន្លែងកាត់ផ្ដាច់ចរន្តអគ្គិសនីជាមុនសិន ទើបយើងអាចប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ ឬមធ្យោបាយផ្សេងទៀតបាន។ ការប្រើប្រាស់ទឹកជះទៅលើភ្លើងដែលកំពុងឆេះចេញពីខ្សែភ្លើង ឬគ្រឿងអគ្គិសនីដែលមិនទាន់កាត់ចរន្ត គឺជាទង្វើដ៏គ្រោះថ្នាក់បំផុតព្រោះវាអាចបណ្ដាលឱ្យឆក់ស្លាប់ភ្លាមៗ។ ដូចគ្នានេះដែរ ចំពោះភ្លើងដែលឆេះចេញពីប្រេងចម្អិនអាហារ ឬប្រេងសាំង ការប្រើប្រាស់ទឹកនឹងរឹតតែធ្វើឱ្យភ្លើងរាយប៉ាយ និងឆេះខ្លាំងជាងមុន។ ដូច្នេះត្រូវប្រើបំពង់ពន្លត់អគ្គីភ័យ ឬប្រើក្រណាត់សើមក្រាស់ៗមកគ្របពីលើដើម្បីកាត់ផ្ដាច់អុកស៊ីសែន។ ជារួមមក ការឆ្លើយតបដ៏ត្រឹមត្រូវចំពោះគ្រោះអគ្គីភ័យ គឺជាតុល្យភាពរវាងភាពក្លាហាន និងបច្ចេកទេស។ ការយល់ដឹងពីវិធីជម្លៀសខ្លួន ការចេះសហការហៅជំនួយ និងការប្រើប្រាស់សម្ភារៈពន្លត់បឋមឱ្យបានត្រឹមត្រូវតាមប្រភេទនៃភ្លើង នឹងជួយកាត់បន្ថយការខូចខាតឱ្យនៅកម្រិតអប្បបរមា។ មេរៀនដ៏មានតម្លៃបំផុតក្នុងគ្រាអាសន្នគឺ សាមគ្គីភាព និងស្មារតីម្ចាស់ការ ដែលជាខែលការពារដ៏រឹងមាំបំផុតសម្រាប់យើងរាល់គ្នា ក្នុងការជម្នះនូវមហន្តរាយដែលមិនអាចដឹងមុននេះ។